វិស័យភស្តុភារកម្មត្រូវបានរាជរដ្ឋាភិបាលកម្ពុជាចាត់ទុកជាអាទិភាពគន្លឹះ ដើម្បីសម្រេចបាននូវចក្ខុវិស័យជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ ២០៥០។ ការតភ្ជាប់ប្រព័ន្ធដឹកជញ្ជូនឱ្យមានលក្ខណៈប្រទាក់ក្រឡា គឺជាយុទ្ធសាស្ត្រឈ្នះ-ឈ្នះ ក្នុងការទាក់ទាញវិនិយោគិនបរទេសឱ្យមកបង្កើតរោងចក្រនៅកម្ពុជា។ ថ្លៃដើមភស្តុភារកម្មនៅកម្ពុជាបច្ចុប្បន្ន មានកម្រិតប្រមាណជាង ២០% នៃផលិតផលក្នុងស្រុកសរុប (គឺ GDP) ដែលជាតួលេខខ្ពស់ជាងប្រទេសជិតខាង។ ប្រសិទ្ធភាពនៃខ្សែសង្វាក់ផ្គត់ផ្គង់កម្ពុជា ផ្អែកយ៉ាងខ្លាំងលើស្ថិរភាពនៃច្រករបៀងសេដ្ឋកិច្ចភាគខាងត្បូងដែលតភ្ជាប់ជាមួយថៃ និងវៀតណាម។ ការធ្វើទំនើបកម្មវិស័យភស្តុភារកម្ម នឹងជួយឱ្យកម្ពុជាអាចចាកចេញពីការពឹងផ្អែកលើតែវិស័យកាត់ដេរ និងស្បែកជើងតែមួយមុខ។ កម្ពុជាមានភូមិសាស្ត្រយុទ្ធសាស្ត្រស្ថិតនៅចំកណ្ដាលនៃតំបន់មេគង្គ ដែលផ្ដល់ឱកាសឱ្យក្លាយជាមជ្ឈមណ្ឌលចែកចាយទំនិញក្នុងតំបន់។ ការរៀបចំផែនការមេភស្តុភារកម្មជាតិ បានកំណត់នូវគម្រោងអាទិភាពជាង ៣០០ គម្រោង ដើម្បីពង្រឹងវិស័យដឹកជញ្ជូនជាតិ។ ភាពប្រកួតប្រជែងនៃផលិតផលកសិកម្មខ្មែរនៅលើទីផ្សារសកល អាស្រ័យទៅលើសមត្ថភាពដឹកជញ្ជូនបានរហ័ស និងមានតម្លៃថោក។ ការបង្កើតសមាគមភស្តុភារកម្មកម្ពុជា ( ហៅកាត់ថា CLA) បានជួយជំរុញឱ្យមានការពិភាក្សារវាងវិស័យឯកជន និងរដ្ឋាភិបាលកាន់តែមានប្រសិទ្ធភាព។ ការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មានក្នុងការគ្រប់គ្រងភស្តុភារកម្ម កំពុងចាប់ផ្ដើមមានការរីកចម្រើនគួរឱ្យកត់សម្គាល់តាមរយៈក្រុមហ៊ុន Startup ឬ អាជីវកម្មថ្មីថ្មោង ក្នុងស្រុក។ ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ គឺជាសមិទ្ធផលដែលជួយកាត់បន្ថយពេលវេលាដឹកជញ្ជូនពី ៦ ម៉ោង មកនៅត្រឹមតែ ២ ម៉ោងប៉ុណ្ណោះ។ ការសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត នឹងជួយបង្កើនល្បឿននៃការតភ្ជាប់ពាណិជ្ជកម្មឆ្លងដែនជាមួយប្រទេសវៀតណាមឱ្យកាន់តែខ្លាំងក្លា។ ការពង្រីកផ្លូវជាតិលេខ៥ ឱ្យទៅជាផ្លូវបួនគន្លងស្ដង់ដារអាស៊ាន គឺជាសរសៃឈាមដឹកជញ្ជូនដ៏សំខាន់ទៅកាន់ប្រទេសថៃ។ ការកែលម្អផ្លូវជាតិលេខ៧ និងលេខ៨ បានជួយបើកច្រកសេដ្ឋកិច្ចនៅតំបន់ភាគឦសាន និងតភ្ជាប់ទៅកាន់ប្រទេសឡាវ។ ស្ពានស្ទឹងត្រង់-ក្រូចឆ្មារ គឺជាឧទាហរណ៍នៃការតភ្ជាប់តំបន់ផលិតកម្មកសិកម្មឱ្យមានលំហូរទំនិញកាន់តែរលូន។ ការវិនិយោគលើផ្លូវក្រវាត់ក្រុងទី៣ ជួយកាត់បន្ថយការកកស្ទះឡានដឹកទំនិញធុនធ្ងន់មិនឱ្យឆ្លងកាត់កណ្ដាលរាជធានីភ្នំពេញ។ ចំណុចរាំងស្ទះនៃស្ថានភាពផ្លូវលំជនបទ នៅតែជាឧបសគ្គដល់ការប្រមូលទិញកសិផលពីកសិករនៅតំបន់ដាច់ស្រយាល។ ការប្រើប្រាស់ជញ្ជីងត្រួតពិនិត្យទម្ងន់ដោយស្វ័យប្រវត្តិ បានជួយកាត់បន្ថយការខូចខាតផ្លូវថ្នល់ដែលបណ្ដាលមកពីការផ្ទុកលើសទម្ងន់។ កម្ពុជាត្រូវការវិនិយោគបន្ថែមលើផ្លូវតភ្ជាប់ពីផ្លូវជាតិ ទៅកាន់តំបន់សេដ្ឋកិច្ចពិសេស ដើម្បីសម្រួលដល់ការដឹកជញ្ជូនវត្ថុធាតុដើម។ គុណភាពនៃកៅស៊ូថ្នល់នៅកម្ពុជា ជារឿយៗជួបបញ្ហារាំងស្ទះដោយសារអាកាសធាតុក្ដៅខ្លាំង និងទឹកជំនន់ក្នុងរដូវវស្សា។ កំពង់ផែស្វយ័តក្រុងព្រះសីហនុ គឺជាច្រកសមុទ្រតែមួយគត់ដែលគ្រប់គ្រងការនាំចេញ-នាំចូលជាង ៧០% នៃទំនិញសរុប។ ការសាងសង់ចំណតកុងតឺន័រទឹកជ្រៅជំហានទី១ នឹងអនុញ្ញាតឱ្យនាវាខ្នាតធំពីសហរដ្ឋអាមេរិកចូលចតផ្ទាល់ដោយមិនបាច់ផ្ទេរទំនិញ។ កំពង់ផែស្វយ័តភ្នំពេញ ដើរតួនាទីយ៉ាងសំខាន់ក្នុងការដឹកជញ្ជូនកុងតឺន័រតាមដងទន្លេមេគង្គទៅកាន់កំពង់ផែវៀតណាម។ គម្រោងព្រែកជីកហ្វូណនតេជោ គឺជាយុទ្ធសាស្ត្រស្ដារឯករាជ្យភាពនៃវិស័យដឹកជញ្ជូនផ្លូវទឹករបស់កម្ពុជាឱ្យកាន់តែរឹងមាំ។ ចំណុចរាំងស្ទះនៅកំពង់ផែ គឺការចំណាយលើការលើកដាក់ទំនិញ ដែលនៅតែមានតម្លៃខ្ពស់ជាងប្រទេសជិតខាង។ ការដឹកជញ្ជូនតាមផ្លូវទឹកជួយកាត់បន្ថយការបំភាយឧស្ម័នពុល និងកាត់បន្ថយការចំណាយលើការជួសជុលផ្លូវថ្នល់យ៉ាងច្រើន។ កម្ពុជាខ្វះខាត "កំពង់ផែរង" នៅតាមដងទន្លេ ដែលធ្វើឱ្យការប្រមូលកសិផលតាមផ្លូវទឹកមិនទាន់អាចធ្វើទៅបានពេញលេញ។ ការប្រើប្រាស់ប្រព័ន្ធ EDI នៅតាមកំពង់ផែ បានជួយពន្លឿននីតិវិធីនៃការចេញ-ចូលនាវាឱ្យកាន់តែមានតម្លាភាព។ ចំណុចរាំងស្ទះផ្នែកបច្ចេកទេស គឺជម្រៅទឹកនៅតាមដងទន្លេក្នុងរដូវប្រាំង ដែលធ្វើឱ្យនាវាធំៗមិនអាចធ្វើចរាចរណ៍បាន។ ការតភ្ជាប់ផ្លូវដែកដោយផ្ទាល់ទៅក្នុងកំពង់ផែក្រុងព្រះសីហនុ គឺជាគន្លឹះក្នុងការបង្កើនសមត្ថភាពភស្តុភារកម្មពហុមធ្យោបាយ។ ផ្លូវដែកកម្ពុជាបច្ចុប្បន្នត្រូវបានប្រើប្រាស់ជាចម្បងសម្រាប់ដឹកជញ្ជូនប្រេងឥន្ធនៈ ស៊ីម៉ងត៍ និងកុងតឺន័រមួយចំនួនតូច។ ចំណុចរាំងស្ទះនៃប្រព័ន្ធផ្លូវដែក គឺល្បឿនដែលនៅមានកម្រិតយឺត និងមិនទាន់អាចឆ្លើយតបនឹងតម្រូវការដឹកជញ្ជូនបន្ទាន់។ ការសិក្សាលើផ្លូវដែកល្បឿនលឿនភ្នំពេញ-ប៉ោយប៉ែត គឺជាសញ្ញាណវិជ្ជមានសម្រាប់ការផ្លាស់ប្តូរមុខមាត់ដឹកជញ្ជូនខ្មែរ។ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរថ្មី បានបើកឱកាសឱ្យមានការដឹកជញ្ជូនទំនិញតាមផ្លូវអាកាសនៅតំបន់ភាគខាងជើង។ ចំណុចរាំងស្ទះក្នុងភស្តុភារកម្មផ្លូវអាកាស គឺកង្វះខាតជើងហោះហើរដឹកទំនិញផ្ទាល់ ដែលធ្វើឱ្យតម្លៃដឹកជញ្ជូនខ្ពស់។ ការរៀបចំ "ទីក្រុងអាកាសយានដ្ឋាន" នៅតាខ្មៅ នឹងបង្កើតឱ្យមានមជ្ឈមណ្ឌលភស្តុភារកម្មទំនើបបំផុត។ ការតភ្ជាប់ផ្លូវដែកកម្ពុជាទៅកាន់ប្រទេសថៃ បានបើកដំណើរការឡើងវិញ ប៉ុន្តែការដឹកជញ្ជូនទំនិញឆ្លងដែននៅមានកម្រិតនៅឡើយ។ ហេដ្ឋារចនាសម្ព័ន្ធស្តុកទំនិញនៅតាមព្រលានយន្តហោះ នៅមានទំហំតូចដែលមិនទាន់អាចទ្រទ្រង់ការនាំចេញកសិផលខ្នាតធំ។ ការវិនិយោគលើផ្លូវដែកត្រូវការទុនច្រើន ដែលតម្រូវឱ្យមានកិច្ចសហការក្នុងទម្រង់ភាពជាដៃគូរវាងរដ្ឋ និងឯកជន។ ការដឹកជញ្ជូនតាមផ្លូវដែកជួយកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍លើផ្លូវជាតិ ដែលបង្កឡើងដោយឡានដឹកទំនិញធុនធ្ងន់។ ចំណុចរាំងស្ទះដ៏ធំធេងគឺ "ថ្លៃអគ្គិសនី" ដែលធ្វើឱ្យការប្រតិបត្តិការឃ្លាំងត្រជាក់សម្រាប់រក្សាបន្លែផ្លែឈើមានតម្លៃថ្លៃហួសហេតុ។ កង្វះខាត "ប្រព័ន្ធខ្សែសង្វាក់ត្រជាក់" ពេញលេញ ធ្វើឱ្យកម្ពុជាបាត់បង់ឱកាសនាំចេញកសិផលស្រស់ទៅកាន់ទីផ្សារអឺរ៉ុប។ ការចំណាយក្រៅផ្លូវការ នៅតាមដងផ្លូវ និងច្រកព្រំដែន នៅតែជាចំណុចរាំងស្ទះដែលធ្វើឱ្យម្ចាស់អាជីវកម្មពិបាកព្យាករណ៍ចំណាយ។ ចំណុចរាំងស្ទះផ្នែករដ្ឋបាល គឺការជាន់គ្នានៃតួនាទីត្រួតពិនិត្យទំនិញរវាងស្ថាប័នរដ្ឋផ្សេងៗគ្នានៅតាមច្រកទ្វារ។ កង្វះខាត "ឡានដឹកទំនិញត្រឡប់ទទេ" ធ្វើឱ្យក្រុមហ៊ុនដឹកជញ្ជូនត្រូវគិតថ្លៃសេវាទ្វេដងពីអតិថិជន។ ចំណុចរាំងស្ទះផ្នែកបច្ចេកទេស គឺកង្វះខាតម៉ាស៊ីនស្កេនកុងតឺន័រទំនើបៗ ដែលនាំឱ្យការត្រួតពិនិត្យដោយដៃចំណាយពេលយូរ។ កង្វះខាត "ចំណតស្ងួត" ដែលមានស្ដង់ដារអន្តរជាតិ នៅតាមបណ្ដាខេត្តជាប់ព្រំដែនសំខាន់ៗ។ ចំណុចរាំងស្ទះនៃ "ការិយាធិបតេយ្យឌីជីថល" ដែលជួនកាលប្រព័ន្ធអនឡាញមានភាពយឺតយ៉ាវ ឬមិនទាន់តភ្ជាប់គ្នាគ្រប់ស្ថាប័ន។ កង្វះខាត "កន្លែងស្តុកទុកទំនិញគ្រោះថ្នាក់" ដែលធ្វើឱ្យការនាំចូលសារធាតុគីមីសម្រាប់ឧស្សាហកម្មមានហានិភ័យខ្ពស់។ ចំណុចរាំងស្ទះផ្នែកធនធានមនុស្ស គឺកង្វះខាតអ្នកគ្រប់គ្រងភស្តុភារកម្មដែលមានជំនាញវិភាគទិន្នន័យ និងយុទ្ធសាស្ត្រ។ ការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធ "បញ្ជរជាតិតែមួយ" បានជួយសម្រួលដល់ការដាក់ពាក្យស្នើសុំអាជ្ញាបណ្ណនាំចេញ-នាំចូល។ ការជំរុញការប្រើប្រាស់ "ហត្ថលេខាឌីជីថល" ជួយឱ្យការធ្វើឯកសារភស្តុភារកម្មអាចធ្វើបានពីចម្ងាយ និងមានភាពរហ័ស។ ការបង្កើតមជ្ឈមណ្ឌលភស្តុភារកម្មភ្នំពេញ (ហៅកាត់ថា PPLC) នឹងក្លាយជាដំណោះស្រាយដ៏ធំក្នុងការកាត់បន្ថយចំណាយភស្តុភារកម្មជាតិ។ ការលើកទឹកចិត្តឱ្យមានការវិនិយោគលើ "ឃ្លាំងទំនិញឆ្លាតវៃ" ដែលប្រើប្រាស់ប្រព័ន្ធរ៉ូបូត ដើម្បីបង្កើនប្រសិទ្ធភាពការងារ។ ការប្រើប្រាស់បច្ចេកវិទ្យា Blockchain ក្នុងការតាមដានប្រភពដើមនៃផលិតផលកសិកម្មខ្មែរ ជួយបង្កើនទំនុកចិត្តលើទីផ្សារអន្តរជាតិ។ ការបណ្ដុះបណ្ដាលមន្ត្រីឱ្យយល់ដឹងពី "កិច្ចសម្រួលពាណិជ្ជកម្ម" គឺជាការដោះស្រាយចំណុចរាំងស្ទះផ្នែកផ្នត់គំនិត។ ការប្រើប្រាស់ប្រព័ន្ធ GPS លើឡានដឹកទំនិញគ្រប់គ្រឿង ជួយឱ្យក្រុមហ៊ុនអាចគ្រប់គ្រងល្បឿន និងសុវត្ថិភាពទំនិញបាន ២៤ ម៉ោង។ ការបង្កើត "តំបន់ពាណិជ្ជកម្មសេរី" នៅជិតកំពង់ផែព្រះសីហនុ នឹងជួយឱ្យការចែកចាយទំនិញមានលក្ខណៈប្រមូលផ្ដុំ។ ការជំរុញការទូទាត់ប្រាក់តាមរយៈ "ប្រព័ន្ធបាគង" ជួយឱ្យប្រតិបត្តិការហិរញ្ញវត្ថុក្នុងវិស័យភស្តុភារកម្មមានភាពរហ័ស និងចំណាយទាប។ ច្រកទ្វារព្រំដែនអន្តរជាតិបាវិត-ម៉ុកបៃ គឺជាចំណុចរាំងស្ទះចរាចរណ៍ដ៏ធំបំផុតដែលត្រូវការការដោះស្រាយតាមរយៈផ្លូវល្បឿនលឿន។ ការពង្រឹងកិច្ចសហប្រតិបត្តិការ "ភស្តុភារកម្មមហាអនុតំបន់មេគង្គ" ហៅកាត់ GMS ជួយឱ្យកម្ពុជាអាចតភ្ជាប់ទៅដល់ប្រទេសចិន។ ចំណុចរាំងស្ទះនៃ "ភាសា និងឯកសារឆ្លងដែន" អាចដោះស្រាយបានតាមរយៈការធ្វើសុខដុមនីយកម្មទម្រង់ឯកសារក្នុងអាស៊ាន។ ការបង្កើត "ច្រករបៀងបៃតង"សម្រាប់ទំនិញកសិកម្មស្រស់ៗ ជួយឱ្យទំនិញខ្មែរទៅដល់ដៃអ្នកប្រើប្រាស់ថៃ និងវៀតណាមបានលឿន។ ចំណុចរាំងស្ទះផ្នែក "ការផ្ទេរទំនិញពីឡានមួយទៅឡានមួយ" នៅព្រំដែន បណ្ដាលមកពីច្បាប់ចរាចរណ៍នៃប្រទេសជិតខាងមិនទាន់ស៊ីសង្វាក់គ្នា។ ការប្រើប្រាស់ "ជញ្ជីងចល័ត" ជួយឱ្យការត្រួតពិនិត្យទម្ងន់ឡានដឹកទំនិញធ្វើបានគ្រប់ទីកន្លែង និងកាត់បន្ថយការគេចវេស។ ចំណុចរាំងស្ទះនៃ "កង្វះខាតព័ត៌មានពីស្ថានភាពផ្លូវ" ធ្វើឱ្យអ្នកបើកបរឡានកុងតឺន័រជួបការលំបាកក្នុងពេលមានការដ្ឋានសាងសង់។ ការសាងសង់ច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងបត់ នឹងជួយសម្រួលការកកស្ទះនៅច្រកប៉ោយប៉ែតឱ្យបានកាន់តែប្រសើរ។ ការរៀបចំឱ្យមាន "មន្ត្រីសម្រុះសម្រួលពាណិជ្ជកម្ម" នៅតាមព្រំដែន ជួយដោះស្រាយវិវាទបច្ចេកទេសបានភ្លាមៗ។ កម្ពុជាត្រូវបន្តកាត់បន្ថយ "របាំងមិនមែនពន្ធគយ" ដើម្បីឱ្យខ្សែសង្វាក់ផ្គត់ផ្គង់តំបន់មានលក្ខណៈបើកចំហកាន់តែខ្លាំង។ ចំណុចរាំងស្ទះនៃ "ការកកស្ទះចរាចរណ៍ក្នុងក្រុង" បង្ខំឱ្យក្រុមហ៊ុនដឹកជញ្ជូនត្រូវចែកចាយទំនិញនៅពេលយប់ជ្រៅ។ ការប្រើប្រាស់ "ម៉ូតូដឹកជញ្ជូនអគ្គិសនី" កំពុងក្លាយជាជម្រើសថ្មីដើម្បីកាត់បន្ថយចំណាយលើប្រេងឥន្ធនៈ និងការពារបរិស្ថាន។ ចំណុចរាំងស្ទះនៃ "អាសយដ្ឋានមិនច្បាស់លាស់" នៅកម្ពុជា ធ្វើឱ្យអ្នកដឹកអីវ៉ាន់ត្រូវចំណាយពេលយូរក្នុងការរកផ្ទះអតិថិជន។ ការប្រើប្រាស់ "ប្រអប់ទទួលអីវ៉ាន់ឆ្លាតវៃ" នៅតាមខុនដូ ជួយសម្រួលដល់ការចែកចាយទំនិញអនឡាញ។ ចំណុចរាំងស្ទះផ្នែក "ការទូទាត់ប្រាក់នៅពេលទទួលទំនិញ"បង្កហានិភ័យដល់អ្នកដឹកជញ្ជូន និងធ្វើឱ្យខ្សែសង្វាក់សាច់ប្រាក់យឺតយ៉ាវ។ ការរៀបចំ "ចំណតឡានដឹកទំនិញក្នុងក្រុង" ដែលមានសណ្ដាប់ធ្នាប់ ជួយកាត់បន្ថយការចតឡានរញ៉េរញ៉ៃលើចិញ្ចើមផ្លូវ។ ចំណុចរាំងស្ទះផ្នែក "សុវត្ថិភាពទំនិញ" ក្នុងពេលដឹកជញ្ជូនតាមម៉ូតូ តម្រូវឱ្យមានការប្រើប្រាស់ធុងដឹកដែលមានស្ដង់ដារ។ ការបណ្ដុះបណ្ដាល "ក្រមសីលធម៌អ្នកដឹកជញ្ជូន" ជួយលើកកម្ពស់គុណភាពសេវាកម្មភស្តុភារកម្មដល់ផ្ទះ។ ភស្តុភារកម្មទីក្រុងដែលមានប្រសិទ្ធភាព នឹងជួយកាត់បន្ថយចំណាយនៃការរស់នៅរបស់ប្រជាពលរដ្ឋខ្មែរ។ កង្វះខាតអ្នកជំនាញបច្ចេកទេស "ជួសជុលគ្រឿងចក្រធុនធ្ងន់" នៅតាមមជ្ឈមណ្ឌលភស្តុភារកម្ម គឺជាចំណុចរាំងស្ទះមួយ។ ការបង្កើតដេប៉ាតឺម៉ង់ "គ្រប់គ្រងភស្តុភារកម្ម និងខ្សែសង្វាក់ផ្គត់ផ្គង់" នៅតាមសាកលវិទ្យាល័យ គឺជាជំហានដ៏ត្រឹមត្រូវ។ ចំណុចរាំងស្ទះផ្នែក "ជំនាញភាសាបច្ចេកទេស" ធ្វើឱ្យបុគ្គលិកភស្តុភារកម្មខ្មែរពិបាកទាក់ទងជាមួយដៃគូអន្តរជាតិ។ ការបណ្ដុះបណ្ដាល "អ្នកបើកបរឡានកុងតឺន័រជំនាញ" ជួយកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងការខូចខាតទំនិញ។ ការលើកទឹកចិត្តឱ្យមាន "កម្មសិក្សា" នៅតាមក្រុមហ៊ុនភស្តុភារកម្មធំៗ ជួយឱ្យនិស្សិតខ្មែរទទួលបានបទពិសោធន៍ជាក់ស្ដែង។ ចំណុចរាំងស្ទះផ្នែក "ផ្នត់គំនិតគ្រប់គ្រងបែបបុរាណ" ធ្វើឱ្យម្ចាស់អាជីវកម្មមួយចំនួនមិនចង់វិនិយោគលើសូហ្វវែរទំនើប។ ការរៀបចំ "វិញ្ញាបនបត្រវិជ្ជាជីវៈភស្តុភារកម្ម" ជួយឱ្យកម្លាំងពលកម្មខ្មែរមានស្ដង់ដារទទួលស្គាល់ក្នុងតំបន់អាស៊ាន។ កិច្ចសហការជាមួយប្រទេសជប៉ុន និងអាល្លឺម៉ង់ បានជួយនាំមកនូវ "ចំណេះដឹងផ្នែកភស្តុភារកម្ម" កម្រិតខ្ពស់មកកាន់កម្ពុជា។ ចំណុចរាំងស្ទះផ្នែក "សមាមាត្រយេនឌ័រ" តម្រូវឱ្យមានការលើកទឹកចិត្តដល់ស្ត្រីឱ្យចូលរួមក្នុងវិស័យដឹកជញ្ជូនកាន់តែច្រើន។ ការកសាង "វប្បធម៌សុវត្ថិភាព និងប្រសិទ្ធភាព" គឺជាគ្រឹះនៃភាពជោគជ័យក្នុងវិស័យភស្តុភារកម្មកម្ពុជា។ ការប្រែក្លាយកម្ពុជាទៅជា "មជ្ឈមណ្ឌលភស្តុភារកម្មតំបន់" នឹងជួយបង្កើតការងាររាប់ម៉ឺនកន្លែងដល់យុវជនខ្មែរ។ ចំណុចរាំងស្ទះនៃ "ការបំភាយឧស្ម័នកាបូន" អាចដោះស្រាយបានតាមរយៈការជម្រុញ "ភស្តុភារកម្មបៃតង"។ ការប្រើប្រាស់ "ថាមពលកកើតឡើងវិញ" នៅតាមមជ្ឈមណ្ឌលចែកចាយទំនិញ នឹងជួយកាត់បន្ថយថ្លៃដើមប្រតិបត្តិការយូរអង្វែង។ ការរៀបចំឱ្យមាន "តំបន់សេដ្ឋកិច្ចពិសេសភស្តុភារកម្ម" នឹងជួយឱ្យកម្ពុជាក្លាយជាចំណុចតភ្ជាប់នៃសកលភាវូបនីយកម្ម។ ចំណុចរាំងស្ទះផ្នែក "កង្វះទុនវិនិយោគក្នុងស្រុក" អាចដោះស្រាយបានតាមរយៈការបង្កើនឥណទានដែលមានការប្រាក់ទាបសម្រាប់វិស័យនេះ។ ការពង្រឹង "ភាពធន់នៃខ្សែសង្វាក់ផ្គត់ផ្គង់" ជួយឱ្យកម្ពុជាអាចទប់ទល់នឹងវិបត្តិសកល ដូចជាជំងឺរាតត្បាត ឬសង្គ្រាមពាណិជ្ជកម្ម។ ការប្រើប្រាស់ "ទិន្នន័យធំ" ជួយឱ្យរដ្ឋាភិបាលរៀបចំផែនការហេដ្ឋារចនាសម្ព័ន្ធបានចំគោលដៅបំផុត។ ចំណុចរាំងស្ទះនៃ "ការប្រកួតប្រជែងតម្លៃ" តម្រូវឱ្យក្រុមហ៊ុនក្នុងស្រុកពង្រឹងគុណភាពសេវាកម្មឱ្យស្មើនឹងក្រុមហ៊ុនបរទេស។ ការអភិវឌ្ឍវិស័យភស្តុភារកម្ម គឺជាការបោះជំហានដ៏មានទំនុកចិត្តរបស់កម្ពុជាឆ្ពោះទៅរកភាពរុងរឿងជានិរន្តរភាព។ ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធប្រទាក់ក្រឡា គឺជាគន្លឹះយុទ្ធសាស្ត្រក្នុងការប្រែក្លាយកម្ពុជាពី "ប្រទេសប្រើប្រាស់កម្លាំងពលកម្ម" ទៅជា "មជ្ឈមណ្ឌលពាណិជ្ជកម្មទំនើប"។ ការលុបបំបាត់ ចំណុចរាំងស្ទះ ក្នុងប្រព័ន្ធដឹកជញ្ជូន មិនត្រឹមតែជួយសម្រួលដល់ការរកស៊ីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយកាត់បន្ថយការចំណាយលើជីវភាពរស់នៅរបស់ប្រជាពលរដ្ឋម្នាក់ៗផងដែរ។ ជោគជ័យនៃវិស័យភស្តុភារកម្មកម្ពុជានាពេលអនាគត ស្ថិតនៅលើសមត្ថភាពនៃការធ្វើបរិវត្តកម្មឌីជីថល ដើម្បីធានាបាននូវតម្លាភាព និងល្បឿននៃប្រតិបត្តិការ។ ការវិនិយោគលើ "ភស្តុភារកម្មបៃតង" នឹងក្លាយជាកត្តាកំណត់ភាពប្រកួតប្រជែងរបស់កម្ពុជា ក្នុងការនាំចេញផលិតផលទៅកាន់ទីផ្សារអន្តរជាតិដែលយកចិត្តទុកដាក់លើបរិស្ថាន។ ភាពជាដៃគូដ៏រឹងមាំរវាងរដ្ឋ និងឯកជន គឺជាកម្លាំងចលករដ៏សំខាន់ក្នុងការសម្រេចបាននូវគម្រោងហេដ្ឋារចនាសម្ព័ន្ធខ្នាតធំ ដែលកម្ពុជាត្រូវការជាចាំបាច់។ ការរៀបចំឱ្យមានប្រព័ន្ធខ្សែសង្វាក់ត្រជាក់គ្រប់ជ្រុងជ្រោយ គឺជាផ្លូវតែមួយគត់ដើម្បីបង្កើនតម្លៃបន្ថែមដល់កសិផលខ្មែរ និងកាត់បន្ថយការខ្ជះខ្ជាយជាតិ។ ការពង្រឹងធនធានមនុស្សដែលមានជំនាញច្បាស់លាស់ នឹងជួយឱ្យកម្ពុជាអាចគ្រប់គ្រងប្រព័ន្ធភស្តុភារកម្មស្មុគស្មាញបានដោយខ្លួនឯង ដោយមិនបាច់ពឹងផ្អែកទាំងស្រុងលើអ្នកជំនាញបរទេស។ កម្ពុជាត្រូវបន្តធ្វើសុខដុមនីយកម្មច្បាប់ដឹកជញ្ជូនជាមួយប្រទេសជិតខាង ដើម្បីធានាថាខ្សែសង្វាក់ផ្គត់ផ្គង់ឆ្លងដែនមិនមានការរអាក់រអួល។ ការកសាងទំនុកចិត្តតាមរយៈការលុបបំបាត់ "ចំណាយក្រៅផ្លូវការ" គឺជាការទាក់ទាញវិនិយោគិនដែលប្រកបដោយនិរន្តរភាពបំផុត។ ចក្ខុវិស័យនៃការក្លាយជា "ច្រកទ្វារសេដ្ឋកិច្ចអាស៊ាន" អាចសម្រេចទៅបាន លុះត្រាតែប្រព័ន្ធភស្តុភារកម្មកម្ពុជាមានភាពធន់ ចំពោះវិបត្តិនានា។ ការប្រើប្រាស់ទិន្នន័យ នឹងជួយឱ្យរដ្ឋាភិបាលអាចកំណត់គោលដៅវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធដែលផ្ដល់ផលចំណេញសេដ្ឋកិច្ចខ្ពស់បំផុត។ ការអភិវឌ្ឍកំពង់ផែទឹកជ្រៅ គឺជាការបើកទំព័រប្រវត្តិសាស្ត្រថ្មីនៃឯករាជ្យភាពផ្នែកពាណិជ្ជកម្មតាមសមុទ្ររបស់កម្ពុជា។ ការតភ្ជាប់ផ្លូវដែកល្បឿនលឿន នឹងផ្លាស់ប្តូររូបភាពនៃការដឹកជញ្ជូនទំនិញធុនធ្ងន់ឱ្យកាន់តែមានប្រសិទ្ធភាព និងសុវត្ថិភាពខ្ពស់។ សមាហរណកម្មនៃពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងភស្តុភារកម្ម នឹងក្លាយជាក្បាលម៉ាស៊ីនរុញច្រានសេដ្ឋកិច្ចគ្រួសារ និងសហគ្រាសធុនតូច។ ការដោះស្រាយ ចំណុចរាំងស្ទះ នៃចរាចរណ៍ក្នុងទីក្រុង គឺជាការបង្កើនប្រសិទ្ធភាពផលិតកម្មនៃកម្លាំងពលកម្មជាតិ។ ស្ថិរភាពនយោបាយ និងសន្តិភាព គឺជាគ្រឹះមិនអាចខ្វះបានសម្រាប់ការបន្តកសាងហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រវែងឆ្ងាយ។ ការលើកកម្ពស់ស្ដង់ដារសេវាកម្មភស្តុភារកម្មក្នុងស្រុក នឹងជួយឱ្យក្រុមហ៊ុនខ្មែរអាចឈរជើងបានរឹងមាំក្នុងបរិបទសេរីភាវូបនីយកម្មពាណិជ្ជកម្ម។ ការប្រើប្រាស់បច្ចេកវិទ្យា Blockchain ក្នុងការគ្រប់គ្រងភស្តុភារកម្ម នឹងធ្វើឱ្យកម្ពុជាក្លាយជាប្រទេសឈានមុខគេមួយផ្នែកបច្ចេកវិទ្យាហិរញ្ញវត្ថុ និងពាណិជ្ជកម្ម។ ការអភិវឌ្ឍវិស័យដឹកជញ្ជូន និងភស្តុភារកម្ម គឺជាការបណ្ដាក់ទុនលើអនាគត ដែលនឹងផ្ដល់ផលចំណេញដល់កូនខ្មែរគ្រប់ជំនាន់។ ជាសន្និដ្ឋានរួម ការកសាងប្រព័ន្ធភស្តុភារកម្មដ៏រឹងមាំ គឺជាការកសាងអនាគតនៃសេដ្ឋកិច្ចកម្ពុជាដែលរស់រវើក ធន់ និងមានភាពប្រកួតប្រជែងខ្ពស់។